ការដឹកជញ្ជូនសត្វពាហនៈ និងបក្សី គឺជាសកម្មភាពមួយដ៏សំខាន់ ដែលមិនអាចកាត់ផ្តាច់បានពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។ ទិដ្ឋភាពនេះ ជួយឱ្យយើងមើលឃើញពីសារៈសំខាន់នៃផលប៉ះពាល់ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍វិស័យនេះ។ ការដឹកជញ្ជូនសត្វបក្សី គឺជាសកម្មភាពសេដ្ឋកិច្ចដ៏សំខាន់មួយដែលទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន។ មធ្យោបាយដឹកជញ្ជូនដែលត្រូវបានប្រើប្រាស់ច្រើនជាងគេ គឺរ៉ឺម៉ក ម៉ូតូ រទេះគោ និងដោយការដើរផ្ទាល់។ ចំណែកឯគោក្របី និងសេះ ជារឿយៗត្រូវបានដឹកជញ្ជូនដោយការបណ្តើរផ្ទាល់ជើងទៅកាន់ទីផ្សារ ឬដាក់រឺម៉ក ។ មាន់ ទា និងសត្វស្លាបផ្សេងៗទៀត ត្រូវបានដាក់យ៉ាងប្រុងប្រយ័ត្ននៅក្នុងទ្រុង ឬកញ្ច្រែង ដែលធ្វើពីឫស្សី។ គោលបំណងចម្បងនៃការដឹកជញ្ជូនសត្វទៅកាន់ទីផ្សារគឺ ដើម្បីលក់ដូរ ឬដោះដូរយកទំនិញប្រើប្រាស់ចាំបាច់។ ជួនកាល កសិករក៏ដឹកជញ្ជូនសត្វរបស់ពួកគេ ដើម្បីផ្លាស់ប្តូរទីលំនៅ ឬនាំទៅកាន់កសិដ្ឋានចិញ្ចឹមថ្មី។ រថយន្តដឹកទំនិញខ្នាតតូចក៏ត្រូវបានប្រើប្រាស់ផងដែរ សម្រាប់ការដឹកជញ្ជូនសត្វក្នុងបរិមាណច្រើន ឬសម្រាប់ចម្ងាយឆ្ងាយ។ ការដឹកជញ្ជូនសត្វពាហនៈតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការបង្ករបួសស្នាមដល់សត្វ។ សត្វដែលត្រូវដឹកជញ្ជូនក្នុងរយៈផ្លូវឆ្ងាយអាចជួបប្រទះនូវការអស់កម្លាំង និងការខ្សោះជាតិទឹក។ កសិករត្រូវតែធានាឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ និងកន្លែងធំទូលាយនៅក្នុងមធ្យោបាយដឹកជញ្ជូន ដើម្បីសុវត្ថិភាពសត្វ។ ការដឹកជញ្ជូនជ្រូកច្រើនតែប្រើរថយន្តដែលមានទ្រុងដែក ឬរ៉ឺម៉ក ម៉ូតូ ដែលមានបំពាក់រនាំងការពារ។ សត្វពាហនៈទាំងអស់ត្រូវតែមាន សុខភាពល្អ និងមិនមានជំងឺឆ្លងទេ មុននឹងត្រូវដឹកជញ្ជូនទៅកាន់ទីផ្សារ។ ជួនកាលកសិករប្រើកង់បី ឬរ៉ឺម៉កសណ្ដោងដោយម៉ូតូសម្រាប់ដឹកជញ្ជូនបក្សី និងសត្វតូចៗដូចជាកូនជ្រូក។ ការដឹកជញ្ជូនសត្វឆ្លងកាត់ ផ្លូវលំដីហុយ អាចប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវដង្ហើម និងភ្នែករបស់សត្វ។ ការដឹកជញ្ជូន សត្វឈឺ ដោយគ្មានការត្រួតពិនិត្យអាចបណ្តាលឱ្យមានការឆ្លងរាលដាលជំងឺយ៉ាងឆាប់រហ័ស។ លើសពីនេះ ការដឹកជញ្ជូនសត្វក្នុងចំនួនច្រើនពេក ឬលើសចំណុះអាចបណ្តាលឱ្យសត្វថប់ដង្ហើម ។ រទេះគោ នៅតែជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយម និងមានតម្លៃថោកនៅតាមភូមិដាច់ស្រយាល ដែលពិបាកចូលទៅដល់។ ការដឹកជញ្ជូនសត្វពីកសិដ្ឋានមួយទៅកសិដ្ឋានមួយទៀត តម្រូវឱ្យមានឯកសារត្រឹមត្រូវពីពេទ្យសត្វភូមិ ឬឃុំ។ អ្នកខ្លះប្រើម៉ូតូដែលមានកន្ត្រកចំហៀង ឬតង់សម្រាប់ដឹកមាន់ទា និងសត្វចិញ្ចឹមតូចៗ។ កសិករត្រូវប្រាកដថាទ្រុង ឬមធ្យោបាយដឹកជញ្ជូនមានសុវត្ថិភាពល្អ រឹងមាំ និងមិនមានប្រហោងអាចឱ្យសត្វរត់រួច។ រដ្ឋាភិបាលគួរជំរុញការប្រើប្រាស់ បច្ចេកទេសដឹកជញ្ជូនទំនើបជាងមុន។ កសិករនៅតំបន់ដាច់ស្រយាលជួបការ លំបាកខ្លាំង ក្នុងការដឹកជញ្ជូនសត្វដោយសារខ្វះមធ្យោបាយ។ ការដឹកជញ្ជូនសត្វមានជីវិតតម្រូវឱ្យមានការយល់ដឹងពីសភាវគតិ និងតម្រូវការមូលដ្ឋានរបស់វា។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែប្រសើរឡើង ជួយសម្រួលដល់ការដឹកជញ្ជូនសត្វបានលឿន និងមានសុវត្ថិភាព។ ឈ្មួញកណ្តាល ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំ និងដឹកជញ្ជូនសត្វពីភូមិទៅកាន់ទីក្រុងធំៗ។ អ្នកបើកបរយានយន្តដឹកសត្វ ត្រូវមានបទពិសោធន៍គ្រប់គ្រាន់ និងចេះដោះស្រាយបញ្ហាផ្សេងៗ។ ការប្រើប្រាស់សម្ភារៈបិទបាំងពីកម្តៅថ្ងៃ ឬភ្លៀងគឺចាំបាច់សម្រាប់សត្វមួយចំនួន ដើម្បីការពារសុខភាព។ ការដឹកជញ្ជូនសត្វទៅលក់នៅផ្សារតាមភូមិ ឬផ្សារតូចៗមិនសូវមានភាពស្មុគស្មាញ និងតម្រូវការច្រើនទេ។ ប៉ុន្តែការដឹកជញ្ជូនទៅកាន់ ទីក្រុងធំៗ ឬទៅខេត្តផ្សេងៗដែលមានចម្ងាយឆ្ងាយ គឺត្រូវរៀបចំផែនការឲ្យបានល្អិតល្អន់ជាមុនសិន។